កង្កែប គឺជាសត្វមួយប្រភេទដែលសម្បូរខ្លាំងណាស់ក្នុងប្រទេសកម្ពុជា ទាំងកង្កែបធម្មជាតិ និងកង្កែបដែលបងប្អូនកសិករខ្មែរយើងចិញ្ចឹមដោយផ្ទាល់។ ហើយមុខម្ហូបខ្មែរដែលធ្វើពីកង្កែបមានច្រើនមុខណាស់ ហើយសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកៗពីគ្នា។ កង្កែបបោក ជាមុខម្ហូបដ៏ពេញនិយមមួយដែលបង្ហាញពីភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបខ្មែរ។ គេយកកង្កែបដែលបានកាត់ហើយ ទៅលាងសម្អាតរួច រួចរៀបចំគ្រឿងផ្សំដូចជាសាច់ជ្រូកចិញ្ច្រាំ គ្រឿងបុកដូចជា ខ្ទឹមស ស្លឹកក្រូចសើច ម្ទេស គល់ស្លឹកគ្រៃ រមៀត រំដេង និងសណ្តែកដីលីងជាដើម ។ គ្រឿងផ្សំទាំងអស់នេះត្រូវបានលាយបញ្ចូលគ្នាជាមួយគ្រឿងទេស ហើយញ៉ាត់ចូលទៅក្នុងពោះកង្កែប។ បន្ទាប់មក គេយកសាច់កង្កែបនោះទៅ អាំង រហូតដល់ឆ្អិន។ កង្កែបបោកមានរសជាតិឈ្ងុយឆ្ងាញ់ ហិរតិចៗ និងមានក្លិនក្រអូបឈ្ងុយពីគ្រឿងផ្សំ។